របាំក្ងោកខ្មែរ ជារបាំប្រជាប្រិយមួយនៃសិល្បៈនិងវប្បធម៌របស់ប្រជាជាតិខ្មែរ របាំនេះមានប្រភពតាំងសម័យបុរាណនិងត្រូវបានរៀបចំសម្ដែងនៅក្នុងកម្មវិធីនានា ដូចជា ពិធីបុណ្យប្រពៃណី ឬពិធីជប់លៀងវប្បធម៏ផ្សេងៗ។ ម្យ៉ាងវិញទៀតរបាំក្ងោកនេះគេសង្កេតឃើញថាមានពីរប្រភេទខុសគ្នាគឺរបាំក្ងោកពោធិ៍សាត់ និងរបាំក្ងោកប៉ៃលិន។ របាំក្ងោកពោធិ៍សាត់នៅស្រុកមួយនៃខេត្តពោធិ៍សាត់គឺ ស្រុកភ្នំក្រវាញមានភូមិមួយឈ្មោះក្សេត្របុរី ដែលមានជនជាតិព័ររស់នៅច្រើន ជនជាតិនេះមានទំនៀមទម្លាប់ប្រហាក់ប្រហែលខ្មែរយើងដែរ គឺកាន់សាសនាព្រះពុទ្ធ។ នៅពេលធ្វើពិធីបុណ្យ និងពិធីសែនព្រេនផ្សេងៗ គេឃើញជនជាតិព័រមិនចោលទេរបាំទន្សោង និងរបាំក្ងោកពោធិ៍សាត់នេះ។ ពួកគាត់សម្ដែងកំដរពិធីសុំសេចក្ដីសុខ ឬសែនព្រេនក្នុងពេលចេញទៅបេះក្រវាញ ដង្កោ ឬរកថ្មកែវ ជាដើម។ ក្នុងអំឡុងឆ្នាំ ១៩៦១ ដល់ ១៩៦២ ព្រះបាទនរោត្ដម សីហនុ សព្វព្រះរាជហឫទ័យចាត់ប្រតិភូមួយក្រុមទៅសិក្សាស្រាវជ្រាវរបាំក្ងោកពោធិ៍សាត់ ដោយជិះដំរីទៅដល់ភូមិក្សេត្របុរី ។ ដោយយល់ឃើញថា របាំក្ងោកពោធិ៍សាត់ជារបាំមួយល្អ ប្រតិភូបានកែសម្រួលចងក្រងជាក្បាច់រាំពីជនជាតិដើមមួយចំនួន។ ដើម្បីឱ្យក្លាយជារបាំដែលមានលក្ខណៈជារបាំប្រពៃណីជាតិ ចងក្រងចេញដោយមានក្បួនខ្នាតត្រឹមត្រូវ និងយកមកសម្ដែងក្នុងកម្មវិធីសិល្បៈជាតិ។ ក្នុងសម័យសង្គ្រាម និងរបបប៉ុលពត របាំក្ងោកពោធិ៍សាត់ត្រូវគេបោះបង់ចោលធ្វើឱ្យបាត់បង់ទៅវិញ ។ ក្រោយពេលប្រទេសជាតិមានសុខសន្តិភាពឡើងវិញ អតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដ បានប្រមូលផ្ដុំក្រុមសិល្បៈឡើងវិញ និងរបាំផ្សេងៗដែលមានពីមុនមក ក្នុងនោះក៏មានរបាំក្ងោកពោធិ៍សាត់ផងដែរ ។ គ្រឿងភ្លេងសម្រាប់ជនជាតិព័រលេងរបាំក្ងោកពោធិ៍សាត់មានតែ ស្គរ២ ព្លយ១ និងកង្ហែន១ប៉ុណ្ណោះ ។ ចំពោះការតុបតែងខ្លួន បុរសគ្រាន់តែក្រវាត់ក្រមានឹងចង្កេះ ឯស្រីៗវិញបង់កក្រមា ។ ក្រោយពេលប្រមូលផ្ដុំក្រុមសិល្បៈសម្ដែងឡើងវិញគេបានតុបតែងកន្ទុយដោយយកកន្ទុយក្ងោកវែងៗចងតម្រៀបគ្នាមានខ្សែចងក្របួចពីក្រោយភ្ជាប់ទៅក្បាល។ ចំណែកឯអ្នករាំ ពាក់អាវកមូល ដៃខ្លី ពណ៌បៃតង ឬពណ៌ស្លឹកឈើប្រហាក់ប្រហែលនឹងសត្វក្ងោកដែរ ជ័រជាយពណ៌លឿង ។ សម្រាប់បុរសស្លៀកសំឡុយចងក្បិន ឯនារីស្លៀកសំឡុយស្រុងក្រោមជង្គង់ ។ អ្នករបាំនាំគ្នារាំបែបពេន យឺតៗទៅតាមចង្វាក់ភ្លេង និងរាំជាហ្វូងទៅតាមក្រុមតូច ឬធំ ។ មិនខុសគ្នានឹងខេត្តពោធិ៍សាត់ដែរ ខេត្តប៉ៃលិនក៏មានរបាំក្ងោកមួយដែរ មានឈ្មោះថារបាំក្ងោកប៉ៃលិន។ របាំក្ងោកប៉ៃលិន ត្រូវបានបង្កើតឡើងដោយ ជនជាតិកូឡា ឬភូមា ដែលបានបោះទីតាំងរកជីកត្បូង និងរែងត្បូង នៅខេត្តប៉ៃលិន តាំងពីយូរលង់ណាស់មកហើយ។ លុះក្រោយមកពួកគេក៏រៀបចំបង្កើតជារបាំនេះនៅខេត្តតែម្តង។ របាំក្ងោកប៉ៃលិននេះ ត្រូវបានបង្កើតឡើងដើម្បីរាំថ្វាយម្ចាស់ទឹក ម្ចាស់ដី នៅក្នុងស្រុកប៉ៃលិនកាលពីជំនាន់មុន។ តែក្រោយមករបាំក្ងោកប៉ៃលិន ត្រូវបានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបានរៀបចំនិងរក្សារបាំនេះទុកជារៀងរហូតមកដល់សព្វថ្ងៃ ដើម្បីរក្សានូវវប្បធម៌បេតិកភណ្ឌជាតិ។ របាំនេះ ក៏មានការទាក់ទងយ៉ាងជ្រាលជ្រៅជាទីបំផុតទៅនឹងជំនឿរបស់ខ្មែរដើមដែលមានជំនឿទៅលើអារក្ស អ្នកតា។ ហើយប្រជាជនខ្មែរ គោរពជំនឿនេះ តាំងពីមុនពេលដែលព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ហូរចូលមកម្ល៉េះ។ មានរឿងព្រេងនិទានពីរបាំក្ងោកប៉ៃលិនថា កាលដើមឡើយ មានព្រះរាជបុត្រីមួយអង្គផ្ទំលង់លក់ យល់សុបិន្តឃើញសត្វក្ងោកឈ្មោលដ៏ធំមួយក្បាលមានរូបឆោមយ៉ាងល្អ។ ក្ងោកនោះចេះចម្រើនមន្ដអាគម និងចេះទេសនាយ៉ាងពិរោះក្បោះក្បាយអស្ចារ្យថ្វាយព្រះនាងស្ដាប់។ លុះព្រះនាងតើនឡើង ក៏រំពឹងក្នុងព្រះចិន្ដាចង់បានក្ងោកដ៏ល្អឆើតឆាយនោះ មកទេសនាថ្វាយព្រះនាងស្ដាប់ម្ដងទៀត។ ប៉ុន្តែព្រះនាងមិនដឹងថាត្រូវធ្វើបែបណា ហេតុនេះហើយព្រះនាងតែងតែជ្រប់ព្រះភ័ក្រជារាងរាល់ថ្ងៃធ្វើឲ្យព្រះនាងសោយពុំបាន ផ្ទំពុំលក់បានស្រួលឡើយ។ នៅពេលព្រះបិតាព្រះនាងបានយល់ការនេះហើយក៏ត្រាស់បង្ហើបសួរទៅព្រះនាង ភ្លាមៗ។ ក្រោយពេលព្រះរាជបុត្រីក្រាបបង្គំទូលសព្វគ្រប់តាមព្រះសុបិន និងព្រះបំណងរបស់ព្រះនាងរួច។ ព្រះរាជាបានជ្រើសរើសរកព្រានព្រៃយ៉ាងស្ទាត់ជំនាញផុតគេ ឱ្យដើរស្វះស្វែងរកសត្វក្ងោកដែលមានរូបឆោមល្អនិងចេះមន្ដគាថា ចេះទេសនាពីរោះនោះយកមកថ្វាយព្រះរាជបុត្រីរបស់ព្រះអង្គ។ បន្ទាប់មកក៏រកបានព្រានម្នាក់ដែលមានថ្វីដៃលើសគេ ហើយព្រាននោះខំស្វះស្វែងរកសព្វក្នុងព្រៃព្រឹក្សាទាំងអស់ឥតសល់ចន្លោះអ្វីឡើយ។ ពេលដែលព្រានចេះតែដើរ ឆ្ងាយទៅៗរកនឹងអស់សង្ឃឹមទៅហើយ ដោយអត់បានជួបប្រទះសត្វក្ងោកណាមួយក្បាលទាល់តែសោះ។ ស្រាប់តែព្រឹកមួយព្រានប្រទះឃើញក្ងោកឈ្មោលដ៏ធំមួយក្បាលកំពុងតែឈរសញ្ជប់សញ្ជឹងភាវនានៅលើមែកឈើបែរមុខឆ្ពោះទៅកាន់ទិសខាងកើត។ បន្ទាប់មកក្ងោកមួយក្បាលនោះបានលោតចុះពីលើមែកឈើ មករេរាំហាក់ដូចជាសប្បាយរីករាយខ្លាំងណាស់ ធ្វើឱ្យព្រានស្ទើរតែភាន់ភាំងស្មារតី។ ឃើញបែបនេះ នាយព្រានត្រេកអរពន់ប្រមាណ ក៏ដំឡើងស្នាបាញ់តម្រង់កាត់ដំណើរសត្វក្ងោកនោះដើម្បីយកទៅថ្វាយបុត្រីព្រះមហាក្សត្រ។ ប៉ុន្ដែព្រានបាញ់ជាច្រើនលើកច្រើនសារតែអត់ត្រូវទាល់តែសោះ ។ ដូច្នេះហើយព្រានលបលួចចាំមើល និងគិតក្នុងចិត្ដថា តើហេតុអ្វីបានជាខ្លួនបាញ់ក្ងោកមិនត្រូវ ប្រាកដជាវាចេះមន្ដអាគមដ៏ពូកែស័ក្ដិសិទ្ធិមិនខានទេ។ លុះពីរ បីថ្ងៃក្រោយមក ទើបព្រានសង្កេតមើលដឹងច្បាស់ថា ក្ងោកនេះកាលណាតែភ្ញាក់ឡើងពីព្រលឹមក៏តាំងសីលសែកមន្ដគាថា ប្រណម្យឆ្ពោះទៅកាន់ទិសខាងកើត។ លុះដល់ល្ងាចក៏ភាវនាបន្ដទៀត បែរឆ្ពោះទៅទិសខាងលិចមុនចូលទ្រនំដេក។ ព្រានសញ្ជឹងហើយយល់ថា តើគួរធ្វើយ៉ាងណាឱ្យក្ងោកភ្លេចចម្រើនភាវនាមន្ដគាថាតែមួយថ្ងៃ ខ្លួននឹងលបបាញ់បានជាមិនខាន ។ ថ្ងៃក្រោយមកទៀតព្រានបានទៅទាក់យកក្ងោកញីមួយក្បាលយកមកលែងនៅមុខទ្រនំរបស់ក្ងោកឈ្មោល។ លុះព្រឹកឡើងក្ងោកឈ្មោលក៏បានប្រទះឃើញក្ងោកញីដ៏ឆើតឆាយមួយក្បាលនៅពីមុខខ្លួនក៏កើតក្ដីត្រេកត្រអាលមេត្រី។ ហើយហក់លោតចុះឡើងពីមែកឈើទៅរកនាងមយូរីដ៏ស្រស់ស្អាតនោះ ហើយក្ងោកឈ្មោលក៏ជាប់ក្នុងអន្ទាក់នាយព្រានក្នុងពេលនោះទៅ។ ព្រានចូលទៅចាប់ក្ងោកបានដោយសេចក្ដីរីករាយយ៉ាងខ្លាំង ប៉ុន្តែក្ងោកវិញបានយំសោកអង្វរព្រាននោះយ៉ាងខ្លាំង។ នាយព្រានឃើញបែបនេះហើយក៏កើតសេចក្តីអាណិតដល់សត្វក្ងោកនោះទើបព្រានបានប្រាប់ក្ងោកពីគោលបំណងរបស់ខ្លូនដែលប្រាថ្នាចាប់យកក្ងោកនេះដើម្បីថ្វាយបុត្រីស្តេច។ ពេលបានដឹងពីគោលបំណងរបស់ព្រានដូច្នេះហើយក្ងោកក៏សើចហើយសន្យាជាមួយព្រានថានឹងទៅសម្ដែងធម៌ថ្វាយព្រះនាងស្ដាប់រៀងរាល់ថ្ងៃសីល។ ចាប់តាំងពីពេលនោះមក ក្ងោកតែងតែហិចហើរទៅថ្វាយធម្មទេសនាដល់ព្រះរាជបុត្រីជានិច្ច ។ អាស្រ័យដូច្នេះហើយ ទើបជនជាតិខ្មែរកូឡានៅខេត្ដប៉ៃលិននិយមលេងរបាំក្ងោកនៅថ្ងៃសីលជារៀងរហូតមក ។ យោងតាមឯកសារស្រាវជ្រាវរបស់នាយកដ្ឋានស្រាវជ្រាវ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអំឡុងទសវត្សរ៍ឆ្នាំ៦០ បានឲ្យដឹងថា។ ដើមកំណើតរបស់របាំក្ងោកប៉ៃលិនដំបូង គេរៀបចំឲ្យមានតែក្ងោកឈ្មោលកាន់សីលមួយមកសម្តែងតែប៉ុណ្ណោះ ដោយយកតាមសុបិន្តរបស់បុត្រីស្តេច។ របាំនេះ សម្រាប់សម្តែងតែក្នុងតំបន់របស់ពួកជនជាតិកូឡាតែប៉ុណ្ណោះដូចជា ក្នុងពិធីបុណ្យចូលឆ្នាំ ពិធីបុណ្យបន់ស្រន់អារក្ស អ្នកតា និងលោកយាយយ៉ាត ទៅតាមដំណើរនៃភូមិស្រុករបស់ពួកគេ។ មួយវិញទៀតការសម្តែងគឺបានបង្ហាញឲ្យដឹងអំពីសម្រស់ធម្មជាតិ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់ជនជាតិកូឡាតែមួយគត់។ ប៉ុន្តែបន្ទាប់ពីការស្រាវជ្រាវរកឃើញរបស់នាយកដ្ឋានស្រាវជ្រាវមក គេបានរៀបចំឲ្យមានក្ងោកចំនួនពីរ គឺញីមួយ និងឈ្មោលមួយ និងបន្ថែមព្រានព្រៃម្នាក់ទៀត។ ដើម្បីកែច្នៃរបាំនេះឲ្យកាន់តែប្រសើរឡើងក្នុងការពណ៌នាអំពីសម្ផស្ស និងបរិយាកាសឲ្យសមស្របទៅនឹងគុណប្រយោជន៍របស់ទឹកដីប៉ៃលិន។ ការសម្តែងរបាំនេះបានពឹងផ្អែកយ៉ាងសំខាន់ទៅលើកាយវិការនិងលក្ខណៈរបស់កោ្ងក ដើម្បីសម្តែងទៅហាក់ដូចជាមានជីវិតប្រៀបបាននឹងកោ្ងកពិតៗ ។ មូលហេតុដែលគេកែច្នៃរបាំនេះពីក្ងោកមួយ មកជាក្ងោកពីរ និងបន្ថែមព្រានព្រៃម្នាក់ទៀត គឺដោយសារគេយល់ឃើញថា ការសម្តែងក្ងោកតែមួយ វាហាក់ដូចជាត្រង់ពេក ដែលពុំទាន់មានការចាប់អារម្មណ៍ទាល់តែសោះ។ ដូច្នេះហើយទើបការរៀបចំឱ្យមានជាកោ្ងកពីរ និងព្រានព្រៃមួយ សម្រាប់សម្តែងសង្កត់ធ្ងន់ទៅលើសុភមង្គល និង អពមង្គលរបស់សត្វលោក ។ ហើយគេក៏បានកែរបាំនេះសាជាថ្មី ដោយបញ្ចប់ត្រឹមតែការចែចង់របស់ក្ងោកឈ្មោល មិនបានសម្រេចតែប៉ុណ្ណោះ។ ចំពោះសម្លៀកបំពាក់សម្រាប់សម្តែងរបាំនេះវិញ គឺមានភាពឆើតឆាយល្អស្រស់បំព្រង ប្រៀបដូចជាក្ងោកបេះបិទ ដោយស្លាបរចនាពីក្រដាស ឬក្រណាត់ពាក់ឆ្អឹង ។ ហើយលាបពណ៌ដូចសត្វក្ងោក កន្ទុយជាក្រដាស ឬក្រណាត់ ពាក់លើឆ្អឹងឫស្សីពណ៌ក្រម៉ៅ និងក្បាលធ្វើពីក្រដាសស្មាច់ ដូចក្បាលក្ងោកពិតៗ។ ចំពោះខ្នាតសម្តែងរបាំនេះមានចំនួន ៧នាក់ ដោយអ្នករាំដើរតួជាក្ងោកញីឈ្មោល ១គូ អ្នករើសត្បូងម្នាក់ កុងសែ និង ប្រពន្ធកុងសែ ដែលមាន ប្រុស ២នាក់ ស្រី ២នាក់ ហើយការរាំមានឈុតឆាកគួរឲ្យចង់គយគន់ ដោយក្ងោកញីឈ្មោលកៀងគ្នា ឆាបចុះឆាបឡើង ។